ស្រាអង្ករត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងសង្គមខ្មែរតាំងពីបុរាណរកាលរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ពីមុនគេឃើញមានការផលិតស្រាអង្ករនេះសឹងតែគ្រប់ទីកន្លែង ប៉ុន្តែពេលបច្ចុប្បន្បនេះការផលិតស្រាអង្ករនៅមានសេសសល់តិចតួចតាមតំបន់តែប៉ុណ្ណោះ។ ចំពោះស្រាអង្ករ ក៏គេសង្កេតឃើញផងដែរថា ការផលិតភាគច្រើនធ្វើឡើងក្នុងគ្រួសារ ជាជីវភាពផ្ទាល់ខ្លួន។ ក្រៅពីការផលិតស្រា គ្រួសារទាំងនោះភាគច្រើនក៏មានការចិញ្ចឹមសត្វជ្រូកផងដែរ។ ទោះយ៉ាងណា គេមិនសូវឃើញមានការផលិតស្រាអង្ករជាលក្ខណៈអាជីវកម្មធំធេងនោះទេ។ ចំណែករបៀបផលិតស្រាអង្ករ គេសង្កេតឃើញថា ប្រជាជនខ្មែរភាគច្រើន មានចំណេះដឹង និងជំនាញក្នុងការផលិតស្រាបែបបុរាណនេះ។ គ្រឿងផ្សំសំខាន់ក្នុងការផលិតស្រាអង្ករនេះមានដូចជា អង្ករ មេដំបែ និងទឹកស្អាត។ ចំពោះសម្ភារៈវិញមានដូចជា ឆ្នាំងចំហុយ ក្រណាត់ស្អាត ឬសំពត់ ស្លាបព្រា កែវសម្រាប់វាស់ និងធុងសម្រាប់ផ្អាប់។ ក្នុងការផលិតនេះដំបូងឡើយគេត្រូវ លាងអង្ករឲ្យបានស្អាតល្អ ៣-៤ ដង ដើម្បីកម្ចាត់កម្ទេចកំទី និងធូលី។ រួចគេត្រូវត្រាំអង្ករក្នុងទឹកស្អាតរយៈពេលយ៉ាងតិច ៤-៦ ម៉ោង ឬមួយយប់។ បន្ទាប់មកគេយកអង្ករដែលបានត្រាំនោះ យកទៅចំហុយក្នុងឆ្នាំងចំហុយឲ្យបានឆ្អិនល្អ។ បន្ទាប់មកទៀតគេយកបាយដែលបានចំហុយរួចយកទៅពង្រាយលើកន្ទេលឬថាសធំមួយ ហើយទុកឲ្យត្រជាក់។ ពេលបាយនោះត្រជាក់ហើយគេរោយម្សៅមេដំបែឲ្យសព្វលើបាយនោះ រួចប្រើដៃស្អាតលាយច្របល់វាឲ្យសព្វល្អ។ បន្ទាប់មកគេយកបាយដែលលាយជាមួយមេដំបែហើយនោះមកចាក់ទុកក្នុងខាប់ស្អាតមួយ។ គេត្រូវទុកបាយឲ្យកាច់ចោលក្នុងនោះរយៈពេល២យប់។ ក្នុងរយៈពេលនោះទឹកជោរចេញដោយខ្លួនឯង ទើបបន្ទាប់មកគេចាក់ទឹកសាបថែមហើយទុកចោល២យប់តទៅទៀត។ ក្រោយពេលគេផ្អាប់បាយនោះរួចសព្វគ្រប់ហើយ គេត្រូវយកបាយនោះចាក់ក្នុងឆ្នាំងធំមួយដែលគេដាក់នៅលើចង្ក្រានដែលគេហៅថាគុក។ នៅពេលគេដាំបាយនោះ ចំហាយស្រាត្រូវបានកើតឡើង ហើយចំហាយនោះបានភាយចេញពីបំពង់ដែលភ្ជាប់ពីគម្របឆ្នាំងទៅកាន់ពាងសម្រាប់ទទួលចំហាយស្រា។ នៅពេលដែលចំហាយស្រាដែលភាយតាមបំពង់នោះទៅដល់ពាងទទួលចំហាយស្រាហើយ ចំហាយទាំងនោះបានចាប់ផ្ដើមចុះត្រជាក់ក្លាយទៅជាដំណក់នៃស្រាអង្ករ។ ទឹកស្រាអង្ករដែលគេទទួលបានដំបូងៗមានលក្ខណៈសុទ្ធខ្លាំង ឯទឹកស្រាអង្ករដែលទទួលបានបន្ទាប់ពីនេះមានលក្ខណៈសមល្មមជាស្រាអង្ករ។ ក្រោយពីដំណើរការនៃការផលិតស្រាអង្ករនេះមកគេទទួលបាន ផលិតផល២យ៉ាងគឹ ស្រាអង្ករ នឹងបាយស្រា។ ចំពោះបាយស្រានេះដែល គេបានយកទៅធ្វើជាចំណីជ្រូក ដើម្បីកាត់បន្ថយក្នុងការទិញចំណីជ្រូកផងដែរ។ ចំពោះស្រាអង្ករដែលគេផលិតបាននេះគេអាចទុកប្រើប្រាស់នៅក្នុងគ្រួសារ លក់នៅក្នុងភូមិស្រុក ឬលក់ចែកចាយទៅកាន់កន្លែងផ្សេងៗ។ ស្រាអង្ករត្រូវបានគេប្រើប្រាស់បានច្រើនរបៀបច្រើនយ៉ាងទៅតាមតម្រូវការជាក់ស្ដែង។ ចំពោះអ្នកដែលចូលចិត្តក្នុងការបរិភោគស្រាអង្ករនេះ គេអាចបរិភោគស្រាអង្ករនេះតែម្ដងក៏បាន។ ចំណែកអ្នកខ្លះទៀតគេបានយកស្រាអង្ករនេះទៅត្រាំជាមួយផ្លែឈើដូចជា ផ្លែស្រម៉ ទំពាំងបាយជូរ មាន ចេក ទឹកឃ្មុំដើម្បីឲ្យស្រាកាន់តែមានភាពឈ្ងុយឆ្ងាញ់។ ចំណែកឯអ្នកខ្លះទៀតគេបានយកស្រាអង្ករទៅត្រាំជាមួយរុក្ខជាតិផ្សេងៗបណ្ដូរពេជ្រ ឫស្សឈើផ្សេងៗដើម្បីឲ្យក្លាយទៅជាស្រាថ្នាំ។ ចំពោះមនុស្សមួយចំនួនទៀតពួកគេបានយកសត្វមួយចំនួនដួចជា ពស់មានពិស ក្អែប ខ្ទួយ ខ្យាដំរី និងសត្វផ្សេងៗទៀតទៅត្រាំជាមួយស្រាអង្ករ ដើម្បីទុកជាស្រាជំនួយសុខភាពជាដើម។ ឯអ្នកដែលទើបនិងសម្រាលកូនវិញ គេបានយកស្រាអង្ករនេះទៅលាយជាមួយល្មៀត ខ្ជាយ និងទឹកឃ្មុំ ដើម្បីឲ្យអ្នកដែលទើបសម្រាលកូនបរិភោគឲ្យរាងកាយមានភាពរឹងមាំ។ បើយើងក្រឡេកទៅមើលនៅក្នុងពិធីផ្សេងៗក្នុងវប្បធម៌ខ្មែរវិញគេក៏សង្កេតឃើញមានការប្រើប្រាស់ស្រាអង្ករនេះក្នុងចំនួនច្រើនផងដែរ។ ក្នុងពិធីអាពាហ៍ពិពាហ៍ ពិធីជួបជុំផ្សេងៗគេតែងតែឃើញមាកការបរិភោគស្រាអង្ករនេះជានិច្ច។ ចំពោះពិធី សែនព្រេនផ្សេងៗគេក៏បានយកស្រាអង្ករនេះទៅសែន ព្រោះគេជឿថាសភាវៈដែលគេសែនទៅឲ្យក៏ត្រូវការផឹកស្រាសប្បាយដូចមនុស្សធម្មតាដែរ។ ស្រាអង្ករត្រូវបានប្រើប្រាស់ជាឪសថផងដែរដោយផ្សំជាមួយថ្នាំផ្សេងៗដើម្បីព្យាបាលមនុស្ស ដោយគ្រូថ្នាំខ្មែរជាដើម។ ជារួមមកស្រាអង្ករមិនត្រឹមតែជាគ្រឿងសម្រាប់បរិភោគ ឬប្រើប្រាស់ក្នុងគោលបំណងផ្សេងនោះទេ តែវាក៏បានបង្ហាញពី ទំនៀមទំម្លាប់ ប្រពៃណី និងជីវភាពរស់នៅរបស់ប្រជាជនខ្មែរផងដែរ។